ប្រទេសកម្ពុជាកំពុងតែបោះជំហានទៅមុខក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និង ពង្រីកឱកាសវិជ្ជាជីវៈ សម្រាប់ស្ត្រី។ ស្ថាប័នសំខាន់ៗដូចជា ក្រសួងកិច្ចការនារី នាយកដ្ឋានកិច្ចការនារីខេត្ត មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងកម្មវិធីអភិវឌ្ឍន៍ជំនាញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការគាំទ្រ បណ្តុះបណ្តាល និងធនធានចាំបាច់ដល់ស្ត្រី។ ហើយដើម្បីឱ្យពួកគេអាចទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន។ ការវិនិយោគលើការអភិវឌ្ឍជំនាញទាំងនេះ មិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីម្នាក់ៗប៉ុណ្ណោះទេ។ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ក្រសួងកិច្ចការនារី គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានាដើម្បីលើកកម្ពស់ស្ថានភាពស្ត្រីនៅកម្ពុជា។ តួនាទីស្នូលរបស់ក្រសួងនេះរួមមាន ការតាក់តែងគោលនយោបាយ ការសម្របសម្រួលកម្មវិធី ការបង្កើនលទ្ធភាពទទួលបានធនធាន និងការអភិវឌ្ឍជំនាញ។ ក្រសួងបានរៀបចំ ហើយដាក់ចេញនូវគោលនយោបាយ និងច្បាប់នានាដែលគាំទ្រសិទ្ធិស្ត្រី សមភាពយេនឌ័រ និងការលុបបំបាត់អំពើហិង្សាលើស្ត្រី។ ហើយធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នរដ្ឋ និងអង្គការដៃគូផ្សេងៗ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ស្ត្រីប្រកបដោយប្រសិទ្ធភាព។ ថែមទាំង ជួយសម្រួលដល់ការបង្កើនលទ្ធភាពទទួលបានធនធានសេដ្ឋកិច្ច ដូចជាប្រាក់កម្ចីខ្នាតតូច ទីផ្សារការងារ និងព័ត៌មានពាក់ព័ន្ធនានាសម្រាប់ស្ត្រី។ មានការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពស្ត្រីឱ្យមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារការងារផងដែរ។ រីឯ នាយកដ្ឋានកិច្ចការនារីខេត្ត គឺជាស្ថាប័នអនុវត្តផ្ទាល់របស់ក្រសួងកិច្ចការនារីនៅថ្នាក់មូលដ្ឋាន។ មន្ទីរកិច្ចការនារី មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការបណ្តុះបណ្តាលជាក់ស្តែង ភ្ជាប់ទៅនឹងឱកាសការងារ និងផ្តល់ការប្រឹក្សា និងគាំទ្រ។ នាយកដ្ឋានបាន រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈចម្រុះដល់ស្ត្រីនៅតាមសហគមន៍ ជាពិសេសស្ត្រីដែលងាយរងគ្រោះ។ ជាក់ស្ដែងដូចជា ស្ត្រីមេម៉ាយ ស្ត្រីមានជីវភាពខ្វះខាត និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគេមានជំនាញជាក់លាក់សម្រាប់ប្រកបរបរ។ ព្រមទាំង បានសហការជាមួយនិយោជក និងទីផ្សារការងារក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលការងារដល់ស្ត្រីដែលបានបញ្ចប់ការបណ្តុះបណ្តាលទៀតផង។ ជាពិសេស ពួកគេបានផ្តល់ការប្រឹក្សាយោបល់ និងការគាំទ្រផ្នែកសង្គមដល់ស្ត្រី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលពួកគេជួបប្រទះផងដែរ។ ចំណែកឯ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី គឺជាមូលដ្ឋានសំខាន់ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញជាក់ស្តែង និងការលើកកម្ពស់សហគ្រិនភាពសម្រាប់ស្ត្រី។ មជ្ឈមណ្ឌលទាំងនេះ ផ្តល់វគ្គបណ្តុះបណ្តាលដ៏សម្បូរបែបដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងសក្តានុពលរបស់ស្ត្រីនៅតាមសហគមន៍។ ដែលនៅក្នុងនោះមានដូចជា ជាងកាត់ដេរ ជាងអ៊ុតសក់ សិប្បកម្ម និងការគ្រប់គ្រងអាជីវកម្មខ្នាតតូច។ វិស័យកាត់ដេរគឺជា ឧស្សាហកម្មដ៏ធំមួយនៅកម្ពុជា ដែលភាគច្រើនពឹងផ្អែកលើកម្លាំងពលកម្មស្ត្រីជាង ៨០%។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានមើលឃើញពីសក្តានុពលនេះ និងផ្តល់ការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់លើ ជំនាញដេរមូលដ្ឋាន និងកម្រិតខ្ពស់ ការរចនាម៉ូដ ការគ្រប់គ្រងគុណភាព និងឱកាសការងារផ្សេងៗ។ ចំពោះ ជំនាញដេរមូលដ្ឋាន គឺការប្រើប្រាស់ម៉ាស៊ីនដេរ រហូតដល់ការកាត់ត និងដេរម៉ូដសម្លៀកបំពាក់ផ្សេងៗ។ ហើយក៏បាន បង្រៀនពីរបៀបបង្កើតគំនិត និងរចនាម៉ូដសម្លៀកបំពាក់តាមនិន្នាការទីផ្សារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវធានាថាផលិតផលដែលផលិតចេញមកមានគុណភាពល្អ និងអាចប្រកួតប្រជែងបាន។ ឯ ស្ត្រីដែលបានបញ្ចប់ការបណ្តុះបណ្តាលអាចមានឱកាសចូលបម្រើការងារនៅតាមរោងចក្រកាត់ដេរធំៗ ឬអាចចាប់ផ្តើមអាជីវកម្មកាត់ដេរខ្នាតតូចផ្ទាល់ខ្លួនជាដើម។ ថែមទាំង អាចកាត់ដេរខោអាវកម្ម៉ង់ ដេរឯកសណ្ឋានសិស្ស និងកម្មករ ឬផលិតសម្លៀកបំពាក់ត្រៀមលក់បន្តផ្សេងៗ។ អង្គការដូចជា ណូមី ណេតវើក Nomi Network ក៏បានផ្តល់ការបណ្តុះបណ្តាលរចនាម៉ូដ និងផលិតកម្មផងដែរ ដើម្បីជួយស្ត្រីឱ្យមានលទ្ធភាពបង្កើតផលិតផលដោយខ្លួនឯង។ ដូចគ្នាទៅនឹង អាជីពជាជាងអ៊ុតសក់ គឺជាជំនាញមួយដែលអនុញ្ញាតឱ្យស្ត្រីអាច រកចំណូលបានដោយឯករាជ្យ និងមានភាពបត់បែនខ្ពស់។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី បានផ្តល់ការបណ្តុះបណ្តាលលើ ជំនាញកាត់សក់មូលដ្ឋាន និងម៉ូដថ្មីៗ ជំនាញអ៊ុតសក់ និងលាបពណ៌ ការថែរក្សាសក់ និងស្បែកក្បាល ការគ្រប់គ្រងហាងសាឡនខ្នាតតូច និងឱកាសការងារផ្សេងៗ។ ស្ត្រីត្រូវមានជំនាញកាត់សក់មូលដ្ឋាន ដែលរៀនពីរបៀបកាត់សក់បុរស ស្ត្រី និងកុមារតាមម៉ូដទាន់សម័យ។ ហើយក៏បានបង្រៀនពីបច្ចេកទេសអ៊ុតត្រង់ អ៊ុតរួញ និងការលាបពណ៌សក់ប្រកបដោយសុវត្ថិភាព។ ថែមទាំង ត្រូវយល់ដឹងពីផលិតផល និងវិធីថែរក្សាសក់ឱ្យមានសុខភាពល្អទៀតផង។ ជាពិសេស ស្ត្រីត្រូវរៀនពីរបៀបគ្រប់គ្រងការចំណាយ ប្រាក់ចំណូល និងការទាក់ទាញអតិថិជន។ ក្រោយបញ្ចប់ការសិក្សា ស្ត្រីអាចធ្វើការជាបុគ្គលិកនៅតាមហាងសាឡនធំៗ ក្នុងបើកហាងសាឡនតូចៗនៅផ្ទះ ឬក្នុងសហគមន៍ ដែលជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ។ អង្គការ ហ៊ែរ អេត Hair Aid ក៏បានចូលរួមបណ្តុះបណ្តាលជំនាញកាត់សក់ដល់ស្ត្រីនៅកម្ពុជាផងដែរ។ មួយវិញទៀតគឺ វិស័យសិប្បកម្ម ជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌កម្ពុជា ដែលផ្តល់ឱកាសសេដ្ឋកិច្ចជាច្រើន ពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។ ដែល មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី បានផ្តល់ការបណ្តុះបណ្តាលលើជំនាញសិប្បកម្មចម្រុះដូចជា ការត្បាញ ការផលិតវត្ថុសិប្បកម្មពីវត្ថុធាតុដើមធម្មជាតិ ការឆ្លាក់ និងគូរគំនូរ ការរចនា និងទីផ្សារផលិតផលសិប្បកម្ម និងឱកាសការងារផ្សេងៗសម្រាប់ស្រ្តី។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី បានបង្រៀនពីរបៀបត្បាញក្រមា ហូល ផាមួង និងផលិតផលត្បាញផ្សេងៗទៀត។ ការផលិតវត្ថុសិប្បកម្មពីវត្ថុធាតុដើមធម្មជាតិ ដូចជាឫស្សី ផ្តៅ ស្លឹកត្នោត ដីឥដ្ឋ ឬសម្ភារៈកែច្នៃដូចជាកៅស៊ូឫកំប៉ុង។ ជាពិសេស មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីក៏បានបង្រៀនពីការឆ្លាក់ និងគូរគំនូរ សម្រាប់អ្នកដែលមានទេពកោសល្យសិល្បៈផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជួយឱ្យស្ត្រីអាចបង្កើតផលិតផលដែលទាក់ទាញ និងស្វែងរកទីផ្សារដើម្បីលក់ទៀតផង។ ស្ត្រីអាចផលិតសិប្បកម្មសម្រាប់លក់ទៅកាន់ភ្ញៀវទេសចរណ៍ ឬហាងលក់វត្ថុអនុស្សាវរីយ៍ ហើយក៏បាន នាំចេញទៅបរទេស តាមរយៈអង្គការដៃគូមួយចំនួនផងដែរ។ ជាក់ស្ដែង សមាគមសិប្បកម្មនារីខ្មែរ គឺជាឧទាហរណ៍ដ៏ល្អមួយដែលផ្តល់ការបណ្តុះបណ្តាល និងទីផ្សារសម្រាប់ស្ត្រីពិការក្នុងការផលិតសិប្បកម្ម។ ទទ្ទឹមនឹងនេះ ការគ្រប់គ្រងអាជីវកម្មខ្នាតតូច បានជម្រុញដល់ការលើកកម្ពស់ភាពជាសហគ្រិនស្ត្រី។ ដែលជាអាទិភាពមួយនៅកម្ពុជា ដោយសារស្ត្រីដឹកនាំអាជីវកម្មប្រមាណ ៧០% នៃសហគ្រាសទាំងអស់។ ហើយ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងអង្គការដៃគូផ្សេងៗបានផ្តល់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ។ ទៅលើ ការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ និងការលក់ ការគ្រប់គ្រងប្រតិបត្តិការ និងបុគ្គលិក ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងឱកាសអាជីវកម្មទៀតផង។ ពួកគេបានបង្រៀនពីរបៀបកំណត់គោលដៅ បង្កើតយុទ្ធសាស្ត្រ និងវាយតម្លៃលទ្ធភាពជោគជ័យនៃអាជីវកម្ម។ អ្វីដែលសំខាន់នោះគឺ ការរៀនពីរបៀបកត់ត្រាប្រាក់ចំណូល ចំណាយ គ្រប់គ្រងលំហូរសាច់ប្រាក់ និងធ្វើការព្យាករណ៍ហិរញ្ញវត្ថុជាដើម។ ថែមទាំង បានបង្រៀនពីរបៀបផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដើម្បីទាក់ទាញអតិថិជនទៀតផង។ មានការបង្រៀនពីការគ្រប់គ្រងប្រតិបត្តិការ សម្រាប់អាជីវកម្មដែលមានបុគ្គលិកផងដែរ។ ជំនាញទាំងនេះអនុញ្ញាតឱ្យស្ត្រី ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ក្នុងវិស័យណាមួយដែលពួកគេមានជំនាញ មិនថាជាអាជីវកម្មកាត់ដេរ ជាងអ៊ុតសក់ សិប្បកម្ម ឬសូម្បីតែអាជីវកម្មចំណីអាហារ និងសេវាកម្មផ្សេងៗ។ វគ្គបណ្តុះបណ្តាលទាំងនេះជួយឱ្យស្ត្រីមានទំនុកចិត្ត និងចំណេះដឹងគ្រប់គ្រាន់ក្នុងការដំណើរការអាជីវកម្មប្រកបដោយនិរន្តរភាព។ ចំពោះ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលជាគម្រោងរបស់ ស្វីស ខនថេក Swisscontact គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយដែលផ្តោតលើការ កែលម្អគុណភាព និងលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា។ SDP មានគោលដៅចម្បងក្នុងការ បង្កើនឱកាសការងារ ពង្រឹងប្រព័ន្ធ ការសហការជាមួយវិស័យឯកជន និងធានាការរួមបញ្ចូលយេនឌ័រផ្សេងៗ។ រួមជាមួយគ្នានេះផងដែរ សម្រាប់យុវនារី និងយុវជនដែលខ្វះខាតជំនាញ ក៏ដូចជាកម្មករដែលមានជំនាញទាប។ ពួកគេនឹងទទួលបានការងារសមរម្យ ថែមទាំងមានប្រាក់ចំណូលខ្ពស់ផងដែរ។ ជាពិសេស បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអ្នកផ្តល់ការបណ្តុះបណ្តាលសាធារណៈ និងឯកជន។ ដើម្បីធានាថាវគ្គសិក្សាឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងទៀតផង។ ហើយក៏បានលើកទឹកចិត្តក្រុមហ៊ុនឯកជន និងសហគ្រាសខ្នាតតូចឱ្យចូលរួមក្នុងការបណ្តុះបណ្តាល និងផ្តល់ឱកាសការងារដល់និស្សិត ធ្វេត TVET ផងដែរ។ កម្មវិធីអភិវឌ្ឍន៍ជំនាញ យកចិត្តទុកដាក់ខ្ពស់លើការធានាថាយុវនារីមានឱកាសស្មើៗគ្នាជាមួយបុរសក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់ទៅនឹងឱកាសការងារដែលសមស្រប។ សរុបសេចក្តីមក ឱកាសវិជ្ជាជីវៈសម្រាប់ស្ត្រីនៅកម្ពុជាក៏កំពុងតែរីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់រាជរដ្ឋាភិបាលតាមរយៈ ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងដៃគូអភិវឌ្ឍន៍ SDP ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលនានា។ ដូច្នេះ ការបណ្តុះបណ្តាលលើជំនាញកាត់ដេរ ជាងអ៊ុតសក់ សិប្បកម្ម និងការគ្រប់គ្រងអាជីវកម្មខ្នាតតូច គឺជាគន្លឹះដ៏សំខាន់។ ក្នុងការ ពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ ភាពម្ចាស់ការ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ រួមទាំង ការវិនិយោគលើការអប់រំ និងជំនាញសម្រាប់ស្ត្រី ដែលជាការវិនិយោគលើអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាផងដែរ។